នៅក្នុងសង្គមខ្មែរ ការណែនាំតាមជំនាន់មិនមែនត្រឹមតែជាទំនាក់ទំនងរវាងគ្រូបង្រៀន និងសិស្សនោះទេ។ វាក៏ជាចំណងមិត្តភាពដ៏មានតម្លៃនឹងជ្រាលជ្រៅ ដែលបានកើតឡើងពីការគោរព និងការជឿទុកចិត្ត។ ទំនាក់ទំនងនេះ មានលក្ខណៈពិសេសព្រោះវាផ្សារភ្ជាប់រវាងមនុស្សដែលមានវ័យចំណាស់ និងមនុស្សដែលមានវ័យក្មេងជាង។ វាបានបង្រៀនឱ្យមនុស្សជំនាន់ក្រោយរៀនពីបទពិសោធន៍របស់មនុស្សជំនាន់មុន។ ការណែនាំតាមជំនាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៅក្នុងសង្គមខ្មែរបានឡើយ។ វាបានឆ្លុះបញ្ចាំងពីតម្លៃនៃការគោរព និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ អ្នកណែនាំ គឺជាបុគ្គលដែលមានបទពិសោធន៍ជីវិត ការងារ និងចំណេះដឹងយ៉ាងទូលំទូលាយ។ ពួកគេដើរតួជាអ្នកផ្តល់ដំបូន្មាន និងជាគំរូដល់អ្នកដទៃ។ អ្នកណែនាំមានភាពអត់ធ្មត់ក្នុងការស្តាប់ និងមានទឹកចិត្តក្នុងការជួយ។ ពួកគេមិនត្រឹមតែបង្រៀនពីជំនាញប៉ុណ្ណោះទេ ថែមទាំងចែករំលែកនូវទស្សនៈវិជ្ជមានក្នុងការរស់នៅផងដែរ។ ភាពស្មោះត្រង់នឹងការយកចិត្តទុកដាក់ គឺជាលក្ខណៈសំខាន់របស់ពួកគេ។ ពួកគេមានទំនួលខុសត្រូវក្នុងការធានាថាអ្នកដែលស្ថិតក្រោមការណែនាំរបស់ពួកគេដើរលើផ្លូវដែលត្រឹមត្រូវ។ អ្នកទទួលការណែនាំ គឺជាបុគ្គលវ័យក្មេងដែលកំពុងស្វែងរកទិសដៅជីវិត ឬអាជីព។ ពួកគេបានផ្តល់ការគោរពយ៉ាងជ្រាលជ្រៅ ចំពោះអ្នកណែនាំរបស់ខ្លួន។ ពួកគេមានឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ និងស្រូបយកចំណេះដឹងថ្មីៗ។ ចំពោះភាពរួសរាយរាក់ទាក់នឹងការអត់ធ្មត់ គឺជាលក្ខណៈដ៏សំខាន់របស់ពួកគេ។ ពួកគេបានដឹងគុណចំពោះពេលវេលាដ៏មានតម្លៃដែលអ្នកណែនាំបានចំណាយជាមួយពួកគេ។ ទំនាក់ទំនងនេះមានលក្ខណៈដូចគ្រូបង្រៀននឹងសិស្ស ប៉ុន្តែវាមានភាពស៊ីជម្រៅជាងនេះ។ វាបានបង្កើននូវមិត្តភាពមួយដែលផ្អែកលើការជឿទុកចិត្ត និងការយល់ចិត្តគ្នាទៅវិញទៅមក។ ការណែនាំតាមជំនាន់បានចាប់ផ្តើមពីទំនាក់ទំនងផ្លូវការមួយ ប៉ុន្តែយូរៗទៅវាបានវិវត្តន៍ទៅជាមិត្តភាពដ៏ជ្រាលជ្រៅ។ ដំណើរការនេះចាប់ផ្តើមនៅពេលដែលអ្នកណែនាំបានចាប់ផ្តើមចែករំលែកនូវបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ ការផ្តល់ដំបូន្មានដែលឆ្លុះបញ្ចាំងពីការលំបាក និងភាពជោគជ័យនៅក្នុងជីវិតបានធ្វើឲ្យទំនាក់ទំនងកាន់តែស្និទ្ធស្នាល។ អ្នកទាំងពីរបានរៀនស្គាល់គ្នាទៅវិញទៅមកកាន់តែច្បាស់ទាំងក្នុង និងក្រៅការងារ។ ពួកគេបានពិភាក្សាអំពីបញ្ហាផ្ទាល់ខ្លួន អារម្មណ៍ និងក្តីសុបិន្ត។ ការពិភាក្សាទាំងនេះបានធ្វើឱ្យពួកគេអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេបានយ៉ាងងាយស្រួល។ ការជឿទុកចិត្តនិងការយល់ចិត្តបានកកើតឡើងបន្តិចម្តងៗនៅពេលដែលពួកគេបានចែករំលែកគ្នាទៅវិញទៅមក។ ទំនាក់ទំនងបានប្រែក្លាយទៅជាចំណងដែលពោរពេញដោយការគាំទ្រផ្នែកស្មារតី។ មិត្តភាពនេះ គឺជាការលាយបញ្ចូលគ្នារវាងការណែនាំ និងការគាំទ្រ។ វាបានធ្វើឱ្យពួកគេអាចឆ្លងកាត់រាល់ឧបសគ្គ និងបញ្ហាប្រឈមនៅក្នុងជីវិត។ ពួកគេបានជួយគ្នាទៅវិញទៅមកហើយបានផ្តល់កម្លាំងចិត្តនៅពេលដែលពួកគេមានអារម្មណ៍អស់សង្ឃឹម។ វាគឺជាការបង្រៀនពីការរស់នៅប្រចាំថ្ងៃដោយស្មោះត្រង់។ មិត្តភាពនេះបានធ្វើឱ្យពួកគេមានអារម្មណ៍ថាពួកគេមិននៅម្នាក់ឯងនោះទេ។ វាបានជួយពួកគេឱ្យក្លាយជាមនុស្សដែលមានការទទួលខុសត្រូវ។ ក្រៅពីនេះ វាបានធ្វើឲ្យពួកគេអាចទទួលបានជោគជ័យនៅក្នុងជីវិត។ វាជាមេរៀនដ៏មានតម្លៃមួយដែលបានបង្រៀនឱ្យពួកគេស្គាល់ពីខ្លួនឯងបានកាន់តែច្បាស់។ ការគោរពចាស់ទុំ គឺជាតម្លៃដ៏សំខាន់ដែលបានកសាងនូវមិត្តភាពនេះ។ យុវជនខ្មែរត្រូវបានបង្រៀនឱ្យគោរពមនុស្សចាស់ដែលមានអាយុចាស់ជាងខ្លួន។ ភាពគោរពនេះបានធ្វើឱ្យពួកគេមានឆន្ទៈក្នុងការទទួលយកដំបូន្មាន និងការណែនាំដោយសេចក្តីរីករាយ។ ការប្រើពាក្យសំដីគួរសម និងកាយវិការគោរព បានបង្ហាញពីការទទួលស្គាល់ចំពោះចំណេះដឹង និងបទពិសោធន៍របស់អ្នកណែនាំ។ ប្រពៃណីនៃការបង្រៀនតៗគ្នា គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃ។ វាត្រូវបានអនុវត្តនៅក្នុងក្រុមគ្រួសារ វត្តអារាម និងសហគមន៍។ មនុស្សជំនាន់មុនតែងតែមានឆន្ទៈក្នុងការបង្រៀន និងផ្តល់ដំបូន្មានដល់មនុស្សជំនាន់ក្រោយ។ ការចែករំលែកចំណេះដឹងនឹងបទពិសោធន៍ គឺត្រូវបានចាត់ទុកថាជាកាតព្វកិច្ចមួយ។ ភាពសាមញ្ញនឹងភាពស្និទ្ធស្នាលនៅក្នុងសង្គមខ្មែរបានធ្វើឱ្យទំនាក់ទំនងនេះមានភាពងាយស្រួលក្នុងការកសាង។ ទឹកចិត្តក្នុងការជួយគ្នាទៅវិញទៅមក និងការចែករំលែក គឺជាតម្លៃដ៏សំខាន់ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ ការណែនាំតាមជំនាន់បានឆ្លុះបញ្ចាំងពីតម្លៃនៃការជួយគ្នាទៅវិញទៅមក និងការចែករំលែកនៅក្នុងសង្គមខ្មែរ។ ទំនាក់ទំនងរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយបានបង្កើតអនុស្សាវរីយ៍ដ៏ល្អរវាងគ្នាទៅវិញទៅមក។ មិត្តភាពនេះត្រូវបានគេចាត់ទុកថាជាប្រភេទមិត្តភាពដែលមានភាពបរិសុទ្ធ។ វាបានធ្វើឱ្យមនុស្សម្នាក់អាចរីកចម្រើនទៅជាមនុស្សម្នាក់ទៀត។ នៅក្នុងបរិយាកាសការងារ បុគ្គលិកដែលមានវ័យចំណាស់ជាធម្មតាមានតួនាទីជាអ្នកណែនាំ។ ពួកគេបានជួយបុគ្គលិកថ្មីឱ្យសម្របខ្លួនទៅនឹងបរិយាកាសការងារថ្មី។ ពួកគេបានចែករំលែកនូវបទពិសោធន៍របស់ខ្លួន និងផ្តល់នូវដំបូន្មានល្អៗ។ ទំនាក់ទំនងនេះបានកកើតឡើងនៅពេលដែលពួកគេបានចំណាយពេលជាមួយគ្នា។ ឧទាហរណ៍ជាក់ស្តែងមួយទៀត គឺអ្នកភូមិដែលមានបទពិសោធន៍បានផ្តល់ដំបូន្មានដល់យុវជនក្នុងភូមិ។ មនុស្សវ័យចំណាស់ទាំងនេះជាអ្នកចេះដឹងផ្នែកកសិកម្ម សិល្បៈ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ពួកគេបានបង្រៀនយុវជននូវជំនាញ និងចំណេះដឹងដែលបានទទួលបន្តពីដូនតា។ ក្នុងបរិបទគ្រួសារ បងប្អូនដែលមានអាយុច្រើនជាងតែងតែណែនាំបងប្អូនដែលមានអាយុតិចជាង។ ពួកគេបានជួយដោះស្រាយបញ្ហាការសិក្សា និងបញ្ហាជីវិតប្រចាំថ្ងៃ។ នៅក្នុងសាលារៀន សិស្សជាន់ខ្ពស់តែងតែជួយណែនាំសិស្សជាន់ទាប។ ពួកគេបានចែករំលែកនូវគន្លឹះ ដើម្បីសិក្សាឱ្យមានប្រសិទ្ធភាព។ ឧទាហរណ៍ទាំងអស់នេះបានបង្ហាញថាការណែនាំតាមជំនាន់ គឺជាផ្នែកមួយនៃមិត្តភាពពិតប្រាកដ។ វាជាទំនាក់ទំនងដែលត្រូវបានកសាងឡើងដោយផ្អែកលើការជឿទុកចិត្ត និងការគោរព។ មិត្តភាពនេះបានធ្វើឲ្យពួកគេអាចដោះស្រាយបញ្ហា និងការលំបាកនៅក្នុងជីវិតបាន និង វជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៅក្នុងជីវិតរបស់មនុស្ស។